មួយវិញទៀតមាន់ដុតជាមួយផ្លែខ្នុរ គឺជាម្ហូបខ្មែរដែលប្រើមាន់ ដុតរួមជាមួយផ្លែខ្នុរដើម្បីបន្ថែមរសជាតិផ្អែមឱ្យម្ហូបឆ្ងាញ់និងពិសេស។ គ្រឿងផ្សំសំខាន់ៗមាន មាន់ ផ្លែខ្នុរ ខ្ទឹមស ខ្ញី អំបិល ស្ករ ទឹកត្រី ស្លឹកតយ ឬស្លឹកគ្រៃ សម្រាប់បន្ថែមក្លិន។ របៀបធ្វើលាងសម្អាតមាន់ និងផ្លែខ្នុរ បន្ទាប់មកដុតមាន់ជាមួយផ្លែខ្នុរនៅលើភ្លើងចង្ក្រាន រហូតដល់មាន់ឆ្អិន និង ផ្លែខ្នុរទន់។ បន្ថែមគ្រឿងទេស ដើម្បីផ្តល់រសជាតិឆ្ងាញ់ អាចដុតជាមួយស្លឹកតយ ឬស្លឹកគ្រៃ ដើម្បីបន្ថែមក្លិនផ្អែម។